បាល់ទាត់ គឺជាកីឡាមួយដែលប្រជាជនខ្មែរនិយមលេង និងទស្សនាដើម្បីបន្ធូរអារម្មណ៍ និងលំហែរកាយនៅពេលទំនេរ។ គ្រួសារ និងមិត្តភក្តិតែងតែជួបជុំគ្នាដើម្បីទស្សនាការប្រកួតបាល់ទាត់ទាំងនៅកីឡដ្ឋាន ឬតាមកញ្ចក់ទូរទស្សន៍។ ការលេងបាល់ទាត់ជួយឲ្យអ្នកមានសុខភាពល្អ និងកាត់បន្ថយភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ កុមារជាច្រើននៅកម្ពុជាតែងតែលេងបាល់ទាត់តាមទីវាល ឬទីធ្លាទំនេរនានាដើម្បីកម្សាន្ត។ ជាពិសេសបាល់ទាត់បានបង្កើតបរិយាកាសរីករាយ និងមិត្តភាពរវាងអ្នកលេង និងអ្នកគាំទ្រ។ កីឡាបាល់ទាត់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយសម្រាប់បង្ហាញពីសាមគ្គីភាព និងមោទនភាពជាតិ។ រាល់ពេលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាប្រកួតម្តងៗ ប្រជាជនគ្រប់ស្រទាប់វណ្ណៈតែងតែរួបរួមគ្នាគាំទ្រយ៉ាងកោះករ។ ការស្រែកហ៊ោកញ្ជ្រៀវ និងការលើកទង់ជាតិនៅពហុកីឡដ្ឋាន បង្ហាញពីក្តីស្រលាញ់ជាតិដ៏ជ្រាលជ្រៅបំផុត។ ហើយជ័យជម្នះរបស់ក្រុមជាតិ បង្កប់នូវមោទនភាពរួមគ្នា ខណៈការបរាជ័យក៏នាំមកនូវការខកចិត្តរួមគ្នាដែរ។ ស្មារតី "គោព្រៃកម្ពុជា" បានក្លាយជានិមិត្តរូបនៃការតស៊ូ និងការរួបរួមគ្នាដើម្បីកិត្តិយសជាតិ។ កីឡាករបាល់ទាត់ល្បីៗជាច្រើននៅកម្ពុជាបានក្លាយជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។ ក្មេងៗជាច្រើនមានក្តីស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់អាជីព និងតំណាងឲ្យជាតិរបស់ខ្លួន។ បាល់ទាត់បង្រៀនពីសារៈសំខាន់នៃវិន័យ ការតស៊ូ ការធ្វើការងារជាក្រុម និងការសម្រេចគោលដៅ។ ហើយភាពជោគជ័យក្នុងវិស័យបាល់ទាត់នោះអាចផ្តល់ឱកាសថ្មីៗ និងផ្លាស់ប្តូរជីវិតរបស់កីឡាករឲ្យកាន់តែប្រសើរ។ ដូចនេះ បាល់ទាត់នេះហើយជាវេទិកាមួយសម្រាប់យុវជនបង្ហាញទេពកោសល្យ និងមហិច្ឆតារបស់ពួកគេ។ គ្រូបង្វឹកដើរតួនាទីជាអ្នកបំផុសគំនិត និងណែនាំ ហើយការកំណត់គោលដៅយកឈ្នះពានរង្វាន់ គឺដើម្បីបង្កើនមហិច្ឆតារបស់ខ្លួនរឿងសំខាន់សម្រាប់ជាតិ។ បើនិយាយពីវប្បធម៌ប្រចាំថ្ងៃវិញ ការជជែកគ្នាអំពីលទ្ធផលប្រកួត ព័ត៌មានកីឡាករ ឬក្លឹបបាល់ទាត់ គឺជាប្រធានបទដ៏ពេញនិយមក្នុងជីវិតប្រចាំថ្ងៃ។ អាវក្រុមបាល់ទាត់ ក្លឹប ឬជម្រើសជាតិ ត្រូវបានពាក់ដោយមនុស្សគ្រប់វ័យនៅទូទាំងប្រទេស។ ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនតែងតែចាក់ផ្សាយការប្រកួតបាល់ទាត់ដោយផ្ទាល់ ដើម្បីទាក់ទាញអតិថិជន។ ការលេងបាល់ទាត់ក្រៅផ្លូវការ ឬការប្រកួតមិត្តភាពត្រូវបានលេងជាប្រចាំ។ បាល់ទាត់បានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរ។ ចំណែកឯភាពខុសគ្នាក៏គួរឲ្យកត់សម្គាល់ដែរ រវាងការលេងបាល់ទាត់នៅទីក្រុង និងជនបទ។ នៅទីក្រុងមានទីលានបាល់ទាត់ទំនើបៗ និងកីឡដ្ឋានដែលមានស្តង់ដារល្អ។ ទីលានជាច្រើនមានភ្លើងបំភ្លឺសម្រាប់លេងពេលយប់ និងសម្រាប់ការហ្វឹកហាត់។ ក្រៅពីនេះ ក៏មានក្លឹបបាល់ទាត់អាជីពជាច្រើនដែលប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ដែលហៅកាត់ជាភាសាអង់គ្លេសថា CPL។ ចំពោះនៅទីក្រុង មានសាលាបាល់ទាត់ឯកជនសម្រាប់បណ្តុះបណ្តាលយុវជន និងកុមារជាច្រើន។ ម្យ៉ាងវិញទៀតក៏សម្បូរ គ្រូបង្វឹកមានជំនាញវិជ្ជាជីវៈខ្ពស់ និងបទពិសោធន៍បង្វឹកជាច្រើនឆ្នាំផងដែរ។ ការប្រកួតនេះមានលក្ខណៈវិជ្ជាជីវៈខ្ពស់ ត្រូវបានគ្រប់គ្រងយ៉ាងច្បាស់លាស់ និងប្រតិបត្តិទៅតាមច្បាប់ FIFA យ៉ាងខ្ជាប់ខ្ជួន។ ណាមួយវិញទៀត មានការរៀបចំការប្រកួតលីគ និងពានរង្វាន់ជាប្រចាំឆ្នាំ។ ចំណែកឯការរៀបចំការប្រកួតវិញក៏មានស្តង់ដារបែបអន្តរជាតិ និងទាក់ទាញអ្នកទស្សនា។ ក្លឹបបាល់ទាត់អាជីពជាច្រើនបានទទួលការឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជននានា។ កីឡាករទទួលបានប្រាក់បៀវត្សសមរម្យ រួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។ ការគាំទ្រទាំងនេះអនុញ្ញាតឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអនុវត្តគម្រោងនានា ដើម្បីលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើន។ រីឯនៅជនបទ ឬខេត្តតូចៗវិញទីលានបាល់ទាត់ភាគច្រើនជាវាលស្រែ ឬវាលស្មៅធម្មតាៗ ដែលមិនទាន់មានការរៀបចំបានល្អនៅឡើយនោះទេ។ នេះបង្ហាញថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡានៅតាមបណ្ដាខេត្ត និងជនបទនៅមានកម្រិត។ ជាទូទៅ គេសង្កេតឃើញថា បង្គោលទីលានបាល់ទាត់ត្រូវបានផលិតឡើងពីឈើ ឬឫស្សី ហើយត្រូវបានប្រើប្រាស់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ជាទូទៅ ក្លឹបបាល់ទាត់នៅកម្ពុជា ច្រើនតែបង្កើតឡើងដោយក្រុមអ្នកភូមិ ឬក្រុមមិត្តភក្តិដែលចូលចិត្តលេងកីឡាជាមួយគ្នា។ ចំនួនសាលាបាល់ទាត់ផ្លូវការដែលបណ្តុះបណ្តាលកីឡាករប្រកបដោយស្តង់ដារគឺនៅមានកម្រិតទាបបំផុត ឬស្ទើរតែមិនមានតែម្តង។ គ្រូបង្វឹកភាគច្រើនជាអ្នកភូមិដែលមានចំណង់ចំណូលចិត្ត ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលខ្ពស់នោះទេ។ ការប្រកួតច្រើនតែជាលក្ខណៈមិត្តភាព ឬការប្រកួតក្នុងភូមិ ឃុំ ស្រុក និងខេត្តជាដើម។ ច្បាប់នៃការប្រកួតអាចមានភាពបត់បែនទៅតាមការព្រមព្រៀងគ្នារវាងក្រុមទាំងពីរ។ ជាទូទៅ មិនមានប្រព័ន្ធលីគ ឬការប្រកួតប្រជែងជាប្រចាំ និងផ្លូវការឡើយ ដែលជាចំណុចខ្វះខាតធំមួយក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់។ ចំពោះក្រុមជម្រើសជាតិកម្ពុជាមានរហស្សនាមដ៏ល្បីល្បាញថា "គោព្រៃកម្ពុជា"។ ប្រភពដើមនៃឈ្មោះ "គោព្រៃ" គឺសំដៅទៅលើប្រភេទសត្វគោព្រៃដែលជាប្រភេទសត្វកម្រ និងជានិមិត្តរូបមួយនៅក្នុងប្រទេសកម្ពុជា។ ការប្រើពាក្យ "គោព្រៃ" សម្រាប់តំណាងក្រុមជម្រើសជាតិ ហើយថែមទាំងបានបង្កប់អត្ថន័យជាច្រើនទៀតផង។ ភាពរឹងមាំ និងកម្លាំង គឺគោព្រៃត្រូវបានគេស្គាល់ថាជាសត្វដែលមានកម្លាំងខ្លាំង និងអាចរស់រានមានជីវិតក្នុងព្រៃធំៗ ដែលឆ្លុះបញ្ចាំងពីភាពអត់ធ្មត់ និងកម្លាំងរបស់កីឡាករកម្ពុជា។ ចំពោះការតស៊ូវិញ គោព្រៃជាសត្វដែលតស៊ូដើម្បីរស់រានមានជីវិត ដែលស្រដៀងនឹងស្មារតីរបស់ក្រុមបាល់ទាត់កម្ពុជាដែលតែងតែតស៊ូប្រកួតប្រជែងទោះបីជាជួបគូប្រកួតខ្លាំងជាងក៏ដោយ។ គោព្រៃរស់នៅដោយសេរីក្នុងធម្មជាតិ ដែលអាចតំណាងឲ្យស្មារតីឯករាជ្យ និងមោទនភាពរបស់ជាតិខ្មែរ។ ចំណែកឯភាពក្លាហានវិញ គោព្រៃជាសត្វដែលបង្ហាញពីភាពម៉ឺងម៉ាត់ជានិច្ច ស្របទៅនឹងការលេងដោយគ្មានការភ័យខ្លាចរបស់កីឡាករខ្មែរ។ រហស្សនាម "គោព្រៃកម្ពុជា" ត្រូវបានទទួលស្គាល់ និងប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកគាំទ្របាល់ទាត់ខ្មែរ ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ វាបានក្លាយជាពាក្យដ៏ពេញនិយមមួយដែលបង្ហាញពីមោទនភាព និងការគាំទ្រចំពោះក្រុមជម្រើសជាតិ។ អ្នកគាំទ្រតែងតែស្រែកថា "គោព្រៃកម្ពុជា!" នៅពេលក្រុមចាប់ផ្តើមប្រកួត ដើម្បីលើកទឹកចិត្ត និងបង្ហាញការគាំទ្រ។ ឥទ្ធិពលលើស្មារតីក្រុម រហស្សនាមនេះជួយបង្កើតអត្តសញ្ញាណដ៏រឹងមាំមួយសម្រាប់ក្រុមជម្រើសជាតិ ជំរុញស្មារតីប្រយុទ្ធ និងភាពជាតំណាងជាតិក្នុងឆាកអន្តរជាតិ។ ការប្រើប្រាស់ក្នុងយុទ្ធនាការផ្សព្វផ្សាយឈ្មោះ "គោព្រៃកម្ពុជា" ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ការរចនាអាវក្រុម និងសម្ភារៈគាំទ្រផ្សេងៗ ដើម្បីបង្កើនការយល់ដឹង និងការគាំទ្រពីសាធារណជន។ ក្លឹបល្បីៗមួយចំនួននៅក្នុង លីគកំពូលកម្ពុជា ដែលហៅកាត់ថា CPL មានច្រើនណាស់។ ភ្នំពេញក្រោនត្រូវបានគេចាត់ទុកថាជាក្លឹបបាល់ទាត់ដ៏ល្បីល្បាញ និងជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។ ក្លឹបនេះមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងមានកីឡដ្ឋានផ្ទាល់ខ្លួនឈ្មោះថា RSN Stadium។ ក្លឹបភ្នំពេញក្រោនបានឈ្នះពានរង្វាន់លីគកំពូលនៅកម្ពុជា ជាច្រើនសម័យកាល ដែលធ្វើឲ្យពួកគេក្លាយជាក្លឹបដែលមានប្រវត្តិជោគជ័យបំផុតមួយនៅក្នុងប្រព័ន្ធលីគបាល់ទាត់ជាតិ។ ភ្នំពេញក្រោនមានបណ្ឌិតសភាយុវជន ឬ ភាសាអង់គ្លេសហៅថា Youth Academy ដ៏ល្បីល្បាញនិងមានប្រព័ន្ធល្អ ដែលបានបណ្តុះបណ្តាលកីឡាករវ័យក្មេងជាច្រើនរូបឲ្យក្លាយជាកីឡាករអាជីពល្បីៗទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ក្លឹបនេះមានមូលដ្ឋានហ្វឹកហាត់ទំនើបៗ និងឧបករណ៍កីឡាគ្រប់គ្រាន់សម្រាប់កីឡាករ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានមូលដ្ឋានកីឡដ្ឋានផ្ទាល់ខ្លួន ដែលអាចផ្ទុកអ្នកគាំទ្របានប្រមាណ ៥,០០០ នាក់។ ចំណែកឯ ក្លឹបព្រះខ័នរាជស្វាយរៀងវិញ គឺមានមូលដ្ឋាននៅខេត្តស្វាយរៀងផ្ទាល់តែម្តង។ លើសពីនេះវាត្រូវបានគេស្គាល់ថាជាក្លឹបដែលមានមូលដ្ឋានគ្រឹះរឹងមាំទាំងការរៀបចំរចនាសម្ព័ន្ធ និងសមត្ថភាពលេង។ ក្លឹបនេះត្រូវបានគេកោតសរសើរចំពោះវិន័យខ្ពស់របស់កីឡាករ និងការរៀបចំជាប្រព័ន្ធដ៏ល្អិតល្អន់របស់ថ្នាក់ដឹកនាំក្លឹប។ ព្រះខ័នរាជស្វាយរៀងតែងតែជាគូប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងលីគកំពូលកម្ពុជា ដែលតែងតែប្រជែងយកពានរង្វាន់ជាប្រចាំ និងបង្ហាញទម្រង់លេងដ៏ល្អ។ ក្លឹបនេះមានកីឡាករដែលមានទេពកោសល្យជាច្រើនរូប ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ក្រុម។ ក្លឹបនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជននៅក្នុងខេត្តស្វាយរៀងទៀតផងដែរ។ ក្លឹបបឹងកេតមានប្រជាប្រិយភាពខ្ពស់ និងត្រូវបានគេស្គាល់ថាមានកីឡាករឆ្នើមៗ និងមានទេពកោសល្យជាច្រើនរូប ដែលកីឡាករមួយចំនួននៅក្នុងក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានលេង ឬកំពុងលេងឲ្យក្លឹបបឹងកេត។ បឹងកេតតែងតែតំណាងឲ្យកម្ពុជាក្នុងការប្រកួតពានរង្វាន់ក្លឹបថ្នាក់តំបន់ដូចជា AFC Cup ដែលបង្ហាញពីសមត្ថភាព និងបទពិសោធន៍របស់ពួកគេក្នុងការប្រកួតអន្តរជាតិ។ ក្លឹបនេះមានទម្រង់លេងបាល់ទាត់ដែលទាក់ទាញភ្នែកអ្នកទស្សនា ដោយសារការលេងដែលមានល្បឿនលឿន និងបច្ចេកទេសល្អ។ បឹងកេតក៏ជាក្លឹបមួយដែលធ្លាប់បានឈ្នះពានលីគកំពូលកម្ពុជាផងដែរ ដែលបញ្ជាក់ពីកម្លាំងរបស់ពួកគេក្នុងបាល់ទាត់ជាតិ។ មួយវិញទៀតវិសាខាគឺជាក្លឹបដែលទើបតែបង្កើតឡើងថ្មី ប៉ុន្តែកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងលីគកំពូលកម្ពុជា។ ក្លឹបនេះត្រូវបានគេស្គាល់ថាមានការវិនិយោគទុនយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធទំនើប ការទិញកីឡាករឆ្នើមៗទាំងក្នុងស្រុក និងក្រៅស្រុក និងការបណ្តុះបណ្តាលកីឡាករ។ វិសាខាមានមហិច្ឆតាខ្ពស់ក្នុងការក្លាយជាក្លឹបឈានមុខគេ និងឈ្នះពានរង្វាន់សំខាន់ៗក្នុងពេលឆាប់ៗនេះ។ ពួកគេក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍យុវជនផងដែរ ដើម្បីធានានូវការបន្តវេននៃក្លឹប។ បើតម្លៃអប់រំនៃកីឡាបាល់ទាត់មានច្រើនយ៉ាង ជាពិសេសសម្រាប់បរិបទប្រទេសកម្ពុជាតែម្តង។ បាល់ទាត់បង្រៀនកីឡាករឲ្យចេះសហការគ្នាដើម្បីសម្រេចគោលដៅរួម។ កីឡាករត្រូវគោរពវិន័យហ្វឹកហាត់ និងច្បាប់ប្រកួត ដែលបណ្តុះនូវការគោរពវិន័យផ្ទាល់ខ្លួន។ បាល់ទាត់ទាមទារការអត់ធ្មត់ និងការតស៊ូ ទោះបីជាជួបការលំបាក ឬបរាជ័យក៏ដោយ។ កីឡាករមួយចំនួន ជាពិសេសប្រធានក្រុម ត្រូវបានអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ។ ការលេងបាល់ទាត់ជួយឲ្យរាងកាយរឹងមាំ មានសុខភាពល្អ និងកាត់បន្ថយជំងឺផ្សេងៗមួយចំនួនទៀតផង។ កីឡាករត្រូវគិតឲ្យរហ័ស និងសម្រេចចិត្តបានត្រឹមត្រូវដើម្បីដោះស្រាយស្ថានភាពលំបាកក្នុងពេលប្រកួត។ ទាំងកីឡាករ គ្រូបង្វឹក និងមន្ត្រី កួរតែមានការគោរពគ្នាទៅវិញទៅមក។ បាល់ទាត់បានបង្រៀនពីការទទួលស្គាល់ជ័យជំនះ និងបរាជ័យដោយស្មារតីដ៏ប្រពៃ។ កីឡាករត្រូវចេះគ្រប់គ្រងអារម្មណ៍ខឹង ឬតានតឹងក្នុងពេលប្រកួត ហើយការលេងជាក្រុមតម្រូវឲ្យមានការទំនាក់ទំនងល្អរវាងកីឡាករ។ បាល់ទាត់ជួយឲ្យកុមារ និងយុវជនបង្កើតមិត្តភាព និងទំនាក់ទំនងល្អក្នុងសង្គម។ កីឡាករម្នាក់ៗមានទំនួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនក្នុងក្រុម។ ការគាំទ្រក្រុមជម្រើសជាតិបាល់ទាត់ជួយបណ្តុះនូវមោទនភាព និងសេចក្តីស្រលាញ់ជាតិ។ បាល់ទាត់ផ្តល់សកម្មភាពវិជ្ជមានសម្រាប់យុវជន ជួយកាត់បន្ថយការប្រព្រឹត្តអំពើអបាយមុខក្នុងសង្គម។ ប្រធានក្រុម ឬកីឡាករឆ្នើមៗ រៀនពីរបៀបដឹកនាំ និងលើកទឹកចិត្តមិត្តរួមក្រុម។ កីឡាករត្រូវចេះបត់បែនទៅតាមយុទ្ធសាស្ត្ររបស់គ្រូបង្វឹក និងស្ថានភាពប្រកួត។ តាមរយៈការប្រកួតជាមួយក្រុមបរទេស កីឡាករអាចស្វែងយល់ពីវប្បធម៌ និងរបៀបលេងបាល់ទាត់របស់ប្រទេសផ្សេងៗ។